ការដាំដុះដំឡូងមីគឺជាប្រភពចំណូលដ៏សំខាន់មួយសម្រាប់កសិករខ្មែរ។ មុននឹងចាប់ផ្ដើមដាំដុះដំឡូងមី ការរៀបចំដី និងការជ្រើសរើសពូជគឺជាកត្តាសំខាន់បំផុតដើម្បីទទួលបានទិន្នផលខ្ពស់។ យើងគួរជ្រើសរើសពូជដំឡូងមីដែលស័ក្តិសមបំផុតទៅនឹងលក្ខខណ្ឌដី និងអាកាសធាតុក្នុងតំបន់ដែលកសិករត្រូវដាំដុះ។ ពូជដំឡូងមីដូចជា GM 47 និង HM 85 ត្រូវបានកសិករនិយមដាំដុះដោយសារតែវាមានទិន្នផលខ្ពស់ ធន់នឹងជំងឺ និងមានគុណភាពល្អ។ មុននឹងសម្រេចចិត្តដាំ អ្នកគួរតែពិគ្រោះជាមួយអ្នកជំនាញកសិកម្ម ឬកសិករដទៃទៀតនៅក្នុងតំបន់របស់អ្នក ដើម្បីជ្រើសរើសពូជដែលត្រឹមត្រូវ។ ចំពោះការរៀបចំដី គឺត្រូវភ្ជួររាស់ដីឱ្យបានល្អពី ២ ទៅ ៣ ដង មុននឹងដាំដុះដំឡូងមី។ ការធ្វើបែបនេះជួយឱ្យដីធូររលុង ងាយស្រួលដល់ការលូតលាស់នៃមើមដំឡូងមី ហើយវាក៏ជួយកម្ចាត់ស្មៅចង្រៃ និងសត្វល្អិតមួយចំនួនផងដែរ។ បន្ទាប់មក គួររៀបចំដីជារង ដើម្បីការពារកុំឱ្យទឹកដក់ដែលអាចធ្វើឱ្យមើមដំឡូងមីរលួយ ជាពិសេសក្នុងរដូវវស្សា។ បន្ទាប់ពីបានរៀបចំដីរួចរាល់ ការដាំដុះគឺជាដំណាក់កាលបន្ទាប់ដែលទាមទារការយកចិត្តទុកដាក់ខ្ពស់។ ការជ្រើសរើសដើមពូជដែលមានគុណភាពល្អ គឺជាគន្លឹះដំបូងដើម្បីទទួលបានជោគជ័យក្នុងការដាំដុះដំឡូងមី។ ដើមពូជត្រូវតែមាន សុខភាពល្អ និងគ្មានជំងឺ ហើយដើមដែលមានអាយុចន្លោះពី ៨ ទៅ ១០ ខែ គឺជាអាយុដ៏ល្អបំផុតសម្រាប់យកទៅធ្វើពូជ។ ប្រសិនបើដើមចាស់ ឬក្មេងពេក វានឹងមិនអាចលូតលាស់បានល្អនោះទេ។ ដើមពូជត្រូវកាត់ជាកង់ៗដែលមានប្រវែងប្រហែល ២០ សង់ទីម៉ែត្រ។ កង់នីមួយៗត្រូវមាន ៤ ទៅ ៥ ភ្នែក យ៉ាងតិច ដើម្បីធានាថាវាអាចដុះបានល្អ។ ការរៀបចំដើមពូជឱ្យបានត្រឹមត្រូវនឹងជួយឱ្យអ្នកសន្សំសំចៃពេលវេលា និងធានាបាននូវការលូតលាស់របស់ដំណាំ។ ឯការដាំដុះដោយប្រើបច្ចេកទេសត្រឹមត្រូវ គឺជាជំហានដ៏សំខាន់ដើម្បីទទួលបានទិន្នផលខ្ពស់។ ចំពោះការដាំដុះ ដំបូងត្រូវដាក់ដើមពូជក្នុងដីឲ្យត្រង់ ឬផ្អៀងបន្តិច ក្នុងជម្រៅប្រហែល ១៥ សង់ទីម៉ែត្រ។ ការដាំផ្អៀងអាចជួយឱ្យមើមដំឡូងមីដុះបានច្រើន និងមានទំហំធំជាងមុន។ ឯគម្លាតដែលល្អបំផុតគឺ ១ ម៉ែត្រ រវាងជួរនីមួយៗ និង ៨០ សង់ទីម៉ែត្រ រវាងដើមនីមួយៗ។ ការរក្សាគម្លាតនេះមានសារៈសំខាន់ណាស់ ដើម្បីឱ្យដំណាំដំឡូងមីទទួលបាន ពន្លឺព្រះអាទិត្យ និងខ្យល់ចេញចូលបានគ្រប់គ្រាន់ ដែលជួយកាត់បន្ថយជំងឺ និងបង្កើនទិន្នផល។ ការអនុវត្តតាមគោលការណ៍ទាំងនេះនឹងជួយឱ្យដំណាំដំឡូងមីរបស់អ្នកមានការលូតលាស់ល្អ និងមានទិន្នផលខ្ពស់នៅពេលប្រមូលផល។ រីឯការថែទាំដំណាំដំឡូងមីប្រកបដោយប្រសិទ្ធភាពគឺជាគន្លឹះដ៏សំខាន់ដើម្បីធានាបាននូវការលូតលាស់ល្អ និងទទួលបានទិន្នផលខ្ពស់នៅពេលប្រមូលផល។ ការដកស្មៅគឺជាសកម្មភាពថែទាំដ៏ចាំបាច់បំផុតមួយ ដែលត្រូវធ្វើឡើងដើម្បីធានាថាដំណាំដំឡូងមីអាចលូតលាស់បានល្អ។ ដើម្បីឱ្យមានប្រសិទ្ធភាពខ្ពស់ គួរតែដកស្មៅយ៉ាងតិច ២ ដង ក្នុងមួយរដូវ។ ដោយការដកស្មៅលើកទី១ គឺនៅពេលដែលដំឡូងមីមានអាយុប្រហែល ១ ទៅ ២ ខែ។ ហើយការដកស្មៅលើកទី២ គឺនៅពេលដែលដំឡូងមីមានអាយុប្រហែល ៣ ទៅ ៤ ខែ។ ចំពោះការដកស្មៅជួយកម្ចាត់គូប្រជែងដែលដណ្ដើមយក សារធាតុចិញ្ចឹម ទឹក និង ពន្លឺព្រះអាទិត្យ ពីដំណាំដំឡូងមី។ នៅពេលដំឡូងមីលូតលាស់ដោយគ្មានការរំខានពីស្មៅ វានឹងអាចបង្កើនមើមបានធំ និងមានទម្ងន់ធ្ងន់។ រីឯការដាក់ជីឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា គឺជាផ្នែកមួយដ៏សំខាន់នៃការថែទាំដំណាំដំឡូងមី ដើម្បីធានាបាននូវការលូតលាស់ល្អ និងទិន្នផលខ្ពស់។ ការដាក់ជីដំណាក់កាលទី១ គឺនៅពេលដែលដំឡូងមីមានអាយុពី ១ ទៅ ២ ខែ ហើយការដាក់ជីលើកទីមួយនេះមានសារៈសំខាន់ណាស់សម្រាប់ដំណាំដំឡូងមីដែលទើបនឹងដុះលូតលាស់។ នេះជាពេលដែលឫសរបស់វាកំពុងលូតលាស់ ហើយត្រូវការសារធាតុចិញ្ចឹមបន្ថែមពីខាងក្រៅ។ ការដាក់ជីនៅដំណាក់កាលនេះមានគោលបំណងចម្បងដើម្បីជួយឱ្យ ដើម និងស្លឹក លូតលាស់បានល្អ។ ចំពោះដើម និងស្លឹកដែលមានសុខភាពល្អនឹងអាចធ្វើរស្មីសំយោគបានល្អ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់មើមដំឡូងមីនៅពេលក្រោយ។ ការដាក់ជីដំណាក់កាលទី២ គឺនៅពេលដែលដំឡូងមីមានអាយុពី ៣ ទៅ ៤ ខែ ហើយការដាក់ជីលើកទីពីរនេះក៏មានសារៈសំខាន់ផងដែរ ដើម្បីបង្កើនទិន្នផលដំឡូងមី។ នៅដំណាក់កាលនេះ ដំណាំចាប់ផ្ដើមបង្វែរសារធាតុចិញ្ចឹមទៅបង្កើតមើម។ ការដាក់ជីនៅដំណាក់កាលនេះមានគោលបំណងចម្បងដើម្បីជួយឱ្យមើមដំឡូងមីរីកធំ និងមានទម្ងន់ល្អ។ ហើយការផ្តល់សារធាតុចិញ្ចឹមគ្រប់គ្រាន់នៅពេលនេះនឹងជួយឱ្យអ្នកទទួលបានទិន្នផលខ្ពស់នៅពេលប្រមូលផល។ រីឯការការពារដំណាំពីសត្វល្អិត និងជំងឺ គឺជាផ្នែកមួយដ៏សំខាន់នៃការថែទាំដំណាំដំឡូងមី ហើយត្រូវធ្វើឡើងជាប្រចាំដើម្បីធានាបាននូវសុខភាពដំណាំ និងទិន្នផលខ្ពស់។ ហើយអ្នកក៏ត្រូវដើរត្រួតពិនិត្យចំការដំឡូងមីរបស់អ្នកជាប្រចាំ ដើម្បីមើលថាតើមានសត្វល្អិត ឬសញ្ញានៃជំងឺដែរឬទេ។ ចំពោះជំងឺស្លឹករួញ គឺជាជំងឺទូទៅមួយដែលតែងកើតមានលើដំឡូងមី។ វាបង្កឡើងដោយវីរុស ដែលធ្វើឱ្យស្លឹកដំឡូងមីរួញ ហើយដើមលូតលាស់មិនល្អ ហើយជំងឺនេះអាចធ្វើឱ្យទិន្នផលធ្លាក់ចុះយ៉ាងខ្លាំង។ ប្រសិនបើអ្នកឃើញមានការរាតត្បាតអ្នកត្រូវប្រើថ្នាំកម្ចាត់សត្វល្អិត ឬ ថ្នាំការពារជំងឺ តាមការណែនាំរបស់មន្ត្រីជំនាញកសិកម្ម។ ការប្រើប្រាស់ថ្នាំឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលាអាចជួយការពារដំណាំរបស់អ្នកពីការខូចខាតធ្ងន់ធ្ងរ។ ចំណែកឯការប្រមូលផលដំឡូងមីនៅពេលត្រឹមត្រូវ ក៏ជាកត្តាសំខាន់ដើម្បីធានាថាអ្នកទទួលបានមើមដំឡូងមីដែលមានគុណភាពល្អបំផុតផងដែរ។ ការកំណត់ពេលវេលាប្រមូលផលដំឡូងមីឱ្យបានត្រឹមត្រូវ គឺជាកត្តាសំខាន់ដើម្បីទទួលបានទិន្នផលល្អ។ ជាទូទៅ ដំឡូងមីអាចប្រមូលផលបាននៅពេលមានអាយុចន្លោះពី ៨ ទៅ ១២ ខែ បន្ទាប់ពីការដាំដុះ។ ហើយរយៈពេលនៃការប្រមូលផលអាចខុសគ្នាទៅតាមពូជដំឡូងមីនីមួយៗ និងស្ថានភាពដី។ ការប្រមូលផលនៅពេលដែលដំឡូងមីចាស់ល្មម នឹងធានាបានថាមើមដំឡូងមីមានទម្ងន់ល្អ មានជាតិម្សៅខ្ពស់ និងគុណភាពល្អបំផុតសម្រាប់ទីផ្សារ។ ការប្រមូលផលដំឡូងមីមិនត្រឹមតែអាស្រ័យលើរយៈពេលប៉ុណ្ណោះទេ ប៉ុន្តែក៏អាស្រ័យលើសញ្ញាណនៅលើដើមរបស់វាផងដែរ។ សញ្ញាជាក់ស្តែងបំផុតដែលបង្ហាញថាមើមដំឡូងមីចាស់ល្មមអាចប្រមូលផលបានគឺនៅពេលដែលស្លឹកចាស់ៗនៅលើដើមចាប់ផ្ដើមជ្រុះអស់ ហើយនៅសល់តែស្លឹកខ្ចីៗនៅចុងកំពូលដើមប៉ុណ្ណោះ។ ការជ្រុះស្លឹកនេះគឺជាសញ្ញាដែលបង្ហាញថាដំណាំបានបញ្ជូនសារធាតុចិញ្ចឹមទៅកាន់មើមដំឡូងមីបានពេញលេញហើយ។ ការប្រមូលផលនៅពេលនេះនឹងធានាថាមើមដំឡូងមីមានទម្ងន់ល្អ និងគុណភាពខ្ពស់។ យោងតាមការសង្កេត និងរបាយការណ៍ជាច្រើន ខេត្តបាត់ដំបង ត្រូវបានគេចាត់ទុកជាខេត្តឈានមុខគេក្នុងការដាំដុះដំឡូងមីនៅកម្ពុជា។ បន្ទាប់មកមានខេត្តមួយចំនួនទៀតដែលមានការដាំដុះយ៉ាងច្រើនផងដែរ។ ខេត្តបាត់ដំបង ត្រូវបានគេស្គាល់ថាជាខេត្តឈានមុខគេក្នុងការដាំដុះដំឡូងមីនៅកម្ពុជា។ កត្តាដែលធ្វើឱ្យខេត្តនេះមានសក្ដានុពលខ្លាំងគឺ មានផ្ទៃដីដាំដុះធំទូលាយ លក្ខខណ្ឌអាកាសធាតុល្អ និងការអនុវត្តកសិកម្មរបស់ប្រជាជន។ ខេត្តបាត់ដំបងមានផ្ទៃដីដ៏ធំដែលស័ក្តិសមសម្រាប់វិស័យកសិកម្ម ជាពិសេសការដាំដុះដំឡូងមី។ លក្ខខណ្ឌអាកាសធាតុល្អក៏អំណោយផលនិងជួយឱ្យដំណាំដំឡូងមីលូតលាស់បានល្អ និងផ្តល់ទិន្នផលខ្ពស់។ កសិករនៅបាត់ដំបងមានបទពិសោធន៍យូរឆ្នាំក្នុងការដាំដុះដំឡូងមី ដែលធ្វើឱ្យពួកគេអាចដាំដុះបានយ៉ាងងាយស្រួល និងទទួលបានផលល្អ។ កត្តាទាំងនេះបានធ្វើឱ្យខេត្តបាត់ដំបងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ដំឡូងមីសម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញទៅកាន់ប្រទេសជិតខាង។ ក្រៅពីខេត្តបាត់ដំបង ខេត្តមួយចំនួនទៀតនៅកម្ពុជាក៏មានសក្ដានុពលខ្លាំងក្នុងការដាំដុះដំឡូងមីផងដែរ។ ចំពោះខេត្តបន្ទាយមានជ័យ ប៉ៃលិន និងឧត្តរមានជ័យ ខេត្តទាំងនេះមានទីតាំងភូមិសាស្ត្រនៅជាប់នឹងព្រំដែនប្រទេសថៃ ដែលជាទីផ្សារដ៏ធំសម្រាប់ដំឡូងមី។ ទីតាំងនេះបានធ្វើឱ្យការនាំចេញមានភាពងាយស្រួល និងចំណេញពេលវេលា។ ខេត្តទាំងនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ដំឡូងមីទាំងសម្រាប់ប្រើប្រាស់ក្នុងស្រុក និងការនាំចេញទៅកាន់ទីផ្សារប្រទេសថៃ ដែលជួយបង្កើនប្រាក់ចំណូលដល់កសិករ។ ទីផ្សារដំឡូងមីនៅកម្ពុជាត្រូវបានបែងចែកជាពីរផ្នែកធំៗគឺ ទីផ្សារក្នុងស្រុក និង ទីផ្សារនាំចេញ។ ដំឡូងមីមានតម្រូវការខ្ពស់នៅក្នុងទីផ្សារក្នុងស្រុក ហើយត្រូវបានប្រើប្រាស់តាមវិធីជាច្រើន។ ភាគច្រើន ដំឡូងមីត្រូវបានគេប្រើប្រាស់ជាអាហារប្រចាំថ្ងៃសម្រាប់គ្រួសារ។ ហើយគេក៏អាចយកទៅ ស្ងោរ ចំហុយ ឬកែច្នៃជាចំណីផ្សេងៗ ដូចជានំ ឬបង្អែមបានផងដែរ។ កសិករអាចលក់ដំឡូងមីរបស់ពួកគេដោយផ្ទាល់ទៅអ្នកប្រើប្រាស់នៅតាមផ្សារ ឬលក់បោះដុំឱ្យ ឈ្មួញកណ្ដាល ដែលជាអ្នកប្រមូលទិញបន្ត។ ការលក់ដូរក្នុងស្រុកនេះជួយបង្កើតចំណូលប្រចាំថ្ងៃដល់កសិករ និងឆ្លើយតបទៅនឹងតម្រូវការម្ហូបអាហារក្នុងសហគមន៍។ ការនាំចេញដំឡូងមីដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចកសិកម្មនៅកម្ពុជា។ ដំឡូងមីភាគច្រើនត្រូវបាននាំចេញទៅប្រទេសជិតខាងដូចជា ថៃ និង វៀតណាម ដែលមានតម្រូវការខ្ពស់។ ការនាំចេញដំឡូងមីមានទម្រង់សំខាន់ៗពីរគឺ មើមស្រស់ៗ និងចំណិតហាលស្ងួត។ ចំពោះមើមដំឡូងមីស្រស់ ត្រូវបាននាំចេញទៅកាន់ប្រទេសជិតខាងភ្លាមៗបន្ទាប់ពីប្រមូលផល។ ឯដំឡូងមីដែលជាចំណិតហាលស្ងួត ជាទម្រង់មួយដែលកសិករកែច្នៃដោយកាត់ជាចំណិតៗ និងហាលឲ្យស្ងួត ដើម្បីងាយស្រួលក្នុងការដឹកជញ្ជូន និងរក្សាទុក។ លើសពីនេះ ដំឡូងមីក៏ត្រូវបានកែច្នៃជា ម្សៅដំឡូងមី ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដែលមានតម្លៃខ្ពស់ផងដែរ។ ការនាំចេញដំឡូងមីទាំងក្នុងទម្រង់ដើម និងកែច្នៃ បានក្លាយជាប្រភពចំណូលដ៏សំខាន់សម្រាប់កសិករ និងប្រទេសកម្ពុជា។ ការដាំដុះដំឡូងមីនៅកម្ពុជាអាចធ្វើឡើងបានស្ទើរតែគ្រប់រដូវកាល ប៉ុន្តែកសិករភាគច្រើនជ្រើសរើសដាំដុះតាមរដូវកាលសំខាន់ៗដើម្បីទទួលបានទិន្នផលខ្ពស់។ រដូវវស្សាគឺជាពេលវេលាដ៏ល្អបំផុតសម្រាប់ការដាំដុះដំឡូងមីនៅកម្ពុជា។ កសិករភាគច្រើនចាប់ផ្ដើមដាំនៅចន្លោះខែ ឧសភា ដល់ ខែកក្កដា។ ការដាំនៅរដូវនេះជួយកាត់បន្ថយការចំណាយយ៉ាងច្រើនលើការស្រោចស្រព ពីព្រោះដំណាំពឹងផ្អែកលើ ទឹកភ្លៀងធម្មជាតិ។ ទឹកភ្លៀងគ្រប់គ្រាន់ជួយឱ្យដើមដំឡូងមីដុះលូតលាស់បានល្អ និងរឹងមាំ ដែលជាមូលដ្ឋានគ្រឹះដ៏ល្អសម្រាប់ទិន្នផលខ្ពស់។ ការដាំដុះដំឡូងមីនៅរដូវប្រាំងអាចផ្តល់ផលចំណេញខ្ពស់ ប៉ុន្តែវាទាមទារការត្រៀមលក្ខណៈ និងការគ្រប់គ្រងទឹកឱ្យបានល្អ។ ដោយសារតែខ្វះខាតទឹកភ្លៀង ការដាំនៅរដូវនេះទាមទារឱ្យមានប្រព័ន្ធធារាសាស្ត្រ ឬ ប្រភពទឹកគ្រប់គ្រាន់ ដែលតម្រូវឱ្យកសិករត្រូវចំណាយលើការបូមទឹកដើម្បីស្រោចស្រពជាប្រចាំ។ ជាធម្មតា ការដាំដុះត្រូវបានធ្វើឡើងនៅតំបន់ដែលមានទីតាំងនៅក្បែរប្រភពទឹកដូចជា ទន្លេ ឬស្ទឹង ដើម្បីងាយស្រួលបូមទឹក។ ទោះបីជាមានការចំណាយលើការស្រោចស្រពក៏ដោយ តម្លៃដំឡូងមីនៅរដូវប្រាំងអាចមានលក្ខណៈល្អប្រសើរជាងរដូវវស្សា ដែលផ្តល់នូវប្រាក់ចំណេញបន្ថែមដល់កសិករ។ ហើយការយល់ដឹងពីលក្ខខណ្ឌអាកាសធាតុ និងការត្រៀមខ្លួនចំពោះការគ្រប់គ្រងទឹក គឺជាគន្លឹះដើម្បីទទួលបានជោគជ័យក្នុងការដាំដុះដំឡូងមី។